បាតុភូតធម្មជាតិដែលបង្កឡើងដោយពពកសកម្មនៅក្នុងរដូវវស្សាតែងតែនាំមកនូវគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វជារៀងរាល់ឆ្នាំ។ បញ្ហាប្រឈមនៃរន្ទះបាញ់គឺជាក្តីកង្វល់ដ៏ធំមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាល និងតាមបណ្តាខេត្តនានា។ ស្ថានភាពអាកាសធាតុប្រែប្រួលយ៉ាងឆាប់រហ័សធ្វើឱ្យល្បឿននៃរន្ទះអាចកើតឡើងបានគ្រប់ពេលវេលានៅក្នុងអំឡុងពេលមេឃខ្មៅងងឹត។ ការយល់ដឹងអំពីវិធីសាស្ត្របង្ការគឺជាកត្តាចាំបាច់បំផុត ដើម្បីកាត់បន្ថយអត្រាមរណភាពដែលបណ្តាលមកពីគ្រោះធម្មជាតិដ៏សាហាវមួយនេះ។ សុវត្ថិភាពផ្ទាល់ខ្លួនគួរតែត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុតនៅពេលដែលសញ្ញានៃការប្រែប្រួលអាកាសធាតុចាប់ផ្តើមបង្ហាញរូបរាងឡើង។ កសិករដែលកំពុងតែមមាញឹកនៅក្នុងការងារបង្កបង្កើនផលតាមវាលស្រែគឺជាក្រុមមនុស្សដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាងគេបំផុត។ សកម្មភាពនៅកណ្តាលវាលទំនាបធ្វើឱ្យរូបរាងកាយរបស់មនុស្សក្លាយទៅជាចំណុចខ្ពស់ជាងគេដែលងាយនឹងទាក់ទាញចរន្តអគ្គិសនី។ វត្តមានកសិករនៅទីវាលស្រែដែលគ្មានជម្រកសុវត្ថិភាព ធ្វើឱ្យពួកគាត់ងាយរងគ្រោះថ្នាក់ និង ងាយនឹងត្រូវរន្ទះបាញ់ដោយផ្ទាល់ពីមេឃក្នុងពេលមានភ្លៀងផ្គររន្ទះ។ ឧបករណ៍កសិកម្មដែលធ្វើអំពីលោហធាតុដូចជាចបជីក ឬនង្គ័លជាភ្នាក់ងារចម្លងចរន្តអគ្គិសនីយ៉ាងឆាប់រហ័ស និងគ្រោះថ្នាក់បំផុត។ ការប្រើប្រាស់ម៉ាស៊ីនបូមទឹកក្នុងពេលមានភ្លៀងធ្លាក់ខ្លាំងក៏បង្កើនហានិភ័យខ្ពស់ដល់អ្នកដែលកំពុងកាន់ឧបករណ៍ ឬនៅក្បែរនោះដែរ។ តំបន់ជនបទដែលមានផ្ទៃដីធំល្វឹងល្វើយគឺជាកន្លែងដែលរន្ទះចូលចិត្តបាញ់ចុះមកដោយសារតែគ្មានរបាំងការពារខ្ពស់ៗពីធម្មជាតិ។ ជីវភាពកសិកម្មតម្រូវឱ្យមនុស្សនៅក្បែរដែក និងទឹកដែលជាធាតុពីរយ៉ាងងាយស្រួលបំផុតសម្រាប់ចរន្តអគ្គិសនីរត់ឆ្លងកាត់បាន។ ភាពចាំបាច់នៃការបង្កបង្កើនផលជួនកាលធ្វើឱ្យពួកគាត់ភ្លេចគិតពីសុវត្ថិភាពផ្ទាល់ខ្លួននៅពេលដែលមានផ្គរលាន់ឮសូរខ្លាំងៗ។ គ្រោះថ្នាក់អាចកើតឡើងក្នុងមួយប៉ព្រិចភ្នែកប្រសិនបើកសិករមិនប្រញាប់ប្រញាល់ចាកចេញពីទីវាលទៅរកកន្លែងដែលមានសុវត្ថិភាព។ ការបាត់បង់កម្លាំងពលកម្មក្នុងវិស័យកសិកម្មដោយសាររន្ទះបាញ់ គឺជាការបាត់បង់ដ៏ធំធេងសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល។ សត្វពាហនៈដែលជាទ្រព្យសម្បត្តិដ៏សំខាន់របស់ប្រជាកសិករក៏មិនអាចជៀសផុតពីការយាយីនៃគ្រោះធម្មជាតិដ៏កាចសាហាវនេះបានឡើយ។ គោ និងក្របីតែងតែត្រូវបានគេលែងឱ្យដើរស៊ីស្មៅតាមវាលស្មៅដែលងាយនឹងរងគ្រោះបំផុតនៅពេលមានផ្គររន្ទះកើតឡើង។ សភាវគតិនៃសត្វតែងតែនាំពួកវាទៅជ្រកក្រោមដើមឈើដាច់ឯកឯងដែលជាចំណុចដៅចម្បងនៃចរន្តអគ្គិសនីពីផ្ទៃមេឃ។ នៅពេលដែលមានរន្ទះបាញ់ចំដើមឈើ ចរន្តអគ្គិសនីនឹងរត់តាមឫសឈើចូលទៅក្នុងដីដែលយើងហៅថាចរន្តរត់តាមផ្ទៃដី។ ចរន្តអគ្គិសនីដែលរត់តាមដីនេះមានកម្លាំងខ្លាំងល្មមនឹងអាចសម្លាប់សត្វទាំងហ្វូងដែលកំពុងឈរនៅក្បែរនោះក្នុងពេលតែមួយ។ ការបាត់បង់សត្វពាហនៈម្តងៗធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានភាពភ័យខ្លាចដល់អ្នកភូមិផងដែរ។ ម្ចាស់សត្វគួរតែយល់ដឹងថាការទុកសត្វឱ្យនៅកណ្តាលវាលស្រែក្នុងពេលមេឃរកកល់ភ្លៀងគឺជាការប្រថុយប្រថានដ៏ធំ។ វត្តមានរបស់សត្វពាហនៈដទៃទៀតនៅតំបន់ខ្ពង់រាបក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ពីលើអាកាសនេះដែរ។ រន្ទះមិនមែនបាញ់តែមនុស្សនោះទេ គឺវាបាញ់បំផ្លាញរាល់អ្វីៗទាំងអស់ដែលមានលទ្ធភាពចម្លងចរន្តចូលទៅក្នុងដីបាន។ សុវត្ថិភាពរបស់សត្វចិញ្ចឹមគួរតែត្រូវបានគិតគូរជាចម្បងដោយការនាំពួកវាចូលទៅក្នុងក្រោលដែលមានដំបូលជិតល្អ។ ចំណេះដឹងដែលថាការជ្រកក្រោមដើមឈើធំមានសុវត្ថិភាពគឺជាការយល់ខុសដ៏គ្រោះថ្នាក់បំផុតដែលគួរតែត្រូវបានកែប្រែជាបន្ទាន់។ ដើមឈើខ្ពស់ៗដែលដុះនៅដាច់តែឯងគឺជាបង្គោលដែកធម្មជាតិដែលទាក់ទាញចរន្តអគ្គិសនីពីរន្ទះឱ្យបាញ់ចុះមកចំគោលដៅ។ ខ្ទមតូចៗដែលសាងសង់នៅកណ្តាលវាលស្រែសម្រាប់សម្រាកកាយក៏មិនមែនជាទីជម្រកដែលមានសុវត្ថិភាពពិតប្រាកដនោះដែរ។ ប្រសិនបើខ្ទមទាំងនោះមិនមានបំពាក់ប្រព័ន្ធការពាររន្ទះទេ វានឹងក្លាយជាចំណុចរងគ្រោះដោយសារតែវាខ្ពស់ជាងដីវាលទំនាប។ ការជ្រកនៅកន្លែងដែលមានដំបូលស័ង្កសីតែគ្មានជញ្ជាំងជុំវិញក៏មិនអាចការពារយើងពីចរន្តអគ្គិសនីដែលរត់តាមដីបានឡើយ។ ការនៅក្បែរប្រភពទឹកដូចជាស្រះ ឬបឹងក្នុងអំឡុងពេលមានផ្គររន្ទះគឺជាការដាក់ខ្លួនឱ្យស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន។ ប្រជាពលរដ្ឋគួរតែយល់ដឹង និងស្វែងរកអគារដែលរឹងមាំ ឬផ្ទះដែលមានប្រព័ន្ធការពារត្រឹមត្រូវដើម្បីការពារអាយុជីវិតរបស់ខ្លួន។ ការស្វែងយល់ពីភាពខុសគ្នារវាងទីតាំងដែលមានសុវត្ថិភាព និងទីតាំងដែលមានគ្រោះថ្នាក់នឹងជួយឱ្យយើងជៀសផុតពីសេចក្តីស្លាប់។ ការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយអំពីកន្លែងជ្រកកោនដែលត្រឹមត្រូវ គឺជាកាតព្វកិច្ចរបស់សហគមន៍ដើម្បីជួយសង្គ្រោះមនុស្ស។ ការវិវឌ្ឍនៃបច្ចេកវិទ្យាក៏បាននាំមកនូវកត្តាហានិភ័យថ្មីៗដែលមនុស្សគ្រប់គ្នាត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យបានទ្វេដង។ ទូរស័ព្ទដៃទោះបីជាមិនទាក់ទាញរន្ទះដោយផ្ទាល់ក៏ដោយ ប៉ុន្តែការប្រើប្រាស់វានៅទីវាលក្នុងពេលភ្លៀងគឺជារឿងមិនគួរធ្វើ។ ឧបករណ៍អេឡិចត្រូនិកដែលកំពុងភ្ជាប់ទៅនឹងចរន្តអគ្គិសនីក្នុងផ្ទះអាចរងការផ្ទុះប្រសិនបើរន្ទះបាញ់ចំខ្សែបណ្តាញខាងក្រៅ។ ចរន្តអគ្គិសនីដែលមានកម្លាំងមហាសាលអាចរត់តាមខ្សែបណ្តាញទូរគមនាគមន៍ចូលមកបំផ្លាញឧបករណ៍ និងអ្នកប្រើប្រាស់។ ការដកឌុយអគ្គិសនីចេញពីព្រីនៅពេលដែលមានផ្គរលាន់ខ្លាំងៗគឺជាទម្លាប់ដ៏ល្អមួយដើម្បីការពារសុវត្ថិភាពទ្រព្យសម្បត្តិ។ សកម្មភាពលេងអ៊ីនធឺណិត ឬការសាកថ្មទូរស័ព្ទក្នុងពេលមានផ្គររន្ទះ បង្កើនហានិភ័យនៃការឆក់ ឬការផ្ទុះឆេះជាយថាហេតុ។ គ្រឿងម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់ទំនើបៗគួរតែត្រូវបានបិទឱ្យអស់ដើម្បីជៀសវាងការខូចខាតដែលបណ្តាលមកពីរន្ទះបាញ់។ រលកសញ្ញាវិទ្យុ និងប្រព័ន្ធខ្សែចម្លងគឺជាផ្លូវដ៏ងាយស្រួលសម្រាប់ថាមពលអគ្គិសនីពីធម្មជាតិហូរកាត់ចូលក្នុងលំនៅដ្ឋាន។ ការយល់ដឹងអំពីបច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នានឹងការយល់ដឹងអំពីវិធីការពារខ្លួនពីគ្រោះថ្នាក់ដែលមើលមិនឃើញទាំងនោះ។ សុវត្ថិភាពបច្ចេកទេសក្នុងផ្ទះគួរតែត្រូវបានត្រួតពិនិត្យជាប្រចាំ ដើម្បីប្រាកដថាប្រព័ន្ធដំណើរការបានយ៉ាងល្អប្រសើរ។ ការអនុវត្តវិធានការការពារខ្លួនដោយការតាមដានការព្យាករណ៍អាកាសធាតុគឺជាជំហានដំបូងនៃសុវត្ថិភាពផ្ទាល់ខ្លួន។ យើងគួរតែចូលទៅក្នុងផ្ទះ ឬកន្លែងដែលមានជញ្ជាំងបិទជិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលឮសូរផ្គរលាន់។ ការអង្គុយចុះ និងយកដៃខ្ទប់ត្រចៀកនៅកន្លែងទំនាបគឺជាវិធីសាស្ត្រចុងក្រោយប្រសិនបើលោកអ្នកមិនអាចរកកន្លែងជ្រកបាន។ ការជៀសវាងការប្រើប្រាស់របស់របរដែលធ្វើពីលោហធាតុគ្រប់ប្រភេទនឹងជួយកាត់បន្ថយការទាក់ទាញចរន្តអគ្គិសនីពីផ្ទៃមេឃ។ ការមិនប៉ះពាល់ទឹក ឬមិនងូតទឹកក្នុងពេលមានរន្ទះបាញ់គឺជាការណែនាំដ៏សំខាន់សម្រាប់អ្នកដែលនៅក្នុងលំនៅដ្ឋាន។ ការអប់រំកូនចៅឱ្យស្គាល់ពីគ្រោះថ្នាក់នៃរន្ទះនឹងជួយបង្កើតសហគមន៍មួយដែលមានសុវត្ថិភាព និងមានការប្រុងប្រយ័ត្នខ្ពស់។ ការបំពាក់ឧបករណ៍ការពាររន្ទះនៅលើដំបូលផ្ទះគឺជាការវិនិយោគដ៏មានតម្លៃសម្រាប់សុវត្ថិភាពរយៈពេលវែងរបស់គ្រួសារ។ ការរួមគ្នាចែករំលែកចំណេះដឹងអំពីការការពារខ្លួនពីគ្រោះធម្មជាតិនឹងជួយកាត់បន្ថយចំនួនជនរងគ្រោះនៅក្នុងប្រទេសយើង។ រាល់វិនាទីនៃការពន្យារពេលក្នុងការស្វែងរកកន្លែងសុវត្ថិភាពគឺជាការប្រថុយនឹងគ្រោះថ្នាក់ដល់ជីវិតដែលមិនអាចត្រឡប់ក្រោយបាន។ សេចក្តីរាយការណ៍អំពីអាកាសធាតុពីក្រសួងពាក់ព័ន្ធគួរតែត្រូវបានយកចិត្តទុកដាក់ស្ដាប់ និងអនុវត្តតាមដោយស្មារតីទទួលខុសត្រូវ។ ជោគវាសនានៃជីវិតស្ថិតនៅលើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងការយល់ដឹងស៊ីជម្រៅអំពីបាតុភូតធម្មជាតិដែលនៅជុំវិញខ្លួនយើង។ ការយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងរដូវវស្សានឹងនាំមកនូវក្តីសុខ និងស្នាមញញឹមដល់សមាជិកគ្រួសារគ្រប់រូបជានិច្ច។ ចំណេះដឹងគឺជាអាវក្រោះដ៏រឹងមាំបំផុតសម្រាប់ការពារខ្លួនយើងពីគ្រោះថ្នាក់ទាំងឡាយដែលកើតឡើងដោយយថាហេតុ។ ការរួមគ្នាអនុវត្តតាមការណែនាំរបស់អាជ្ញាធរនឹងធ្វើឱ្យសង្គមជាតិយើងកាត់បន្ថយបាននូវសោកនាដកម្មដែលបង្កឡើងដោយរន្ទះ។ សេចក្តីប្រុងប្រយ័ត្នខ្ពស់ជានិច្ចគឺជាមធ្យោបាយតែមួយគត់ដែលធានាបាននូវសុវត្ថិភាពពេញលេញសម្រាប់ជីវិត និងទ្រព្យសម្បត្តិ។